នៅក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ របៀងសេដ្ឋកិច្ចរបស់កម្ពុជាបានក្លាយជាសរសៃឈាមដ៏សំខាន់ដែលជំរុញឱ្យអាជីពក្នុងវិស័យឃ្លាំងទំនិញ និងឡូជីស្ទីកមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន និងកំពង់ផែទឹកជ្រៅ បានធ្វើឱ្យតម្រូវការអ្នកជំនាញគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នៅតាមបណ្ដោយផ្លូវជាតិលេខ ១, លេខ ៤ និងលេខ ៥ កើនឡើងជាលំដាប់។ អាជីពក្នុងវិស័យនេះមិនត្រឹមតែផ្ដោតលើការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការរៀបចំយុទ្ធសាស្ត្រចែកចាយទំនិញឱ្យដល់ដៃអតិថិជនបានរហ័ស និងមានប្រសិទ្ធភាពបំផុត។ កម្ពុជាកំពុងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់យុវជនដែលមានជំនាញផ្នែកគ្រប់គ្រងការដឹកជញ្ជូន និងឃ្លាំងទំនិញទំនើប។ វត្តមាននៃតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្ដោយព្រំដែន និងតំបន់ឆ្នេរ បានជំរុញឱ្យការងារផ្នែកឃ្លាំងទំនិញក្លាយជាអាជីពដែលមានស្ថិរភាព និងផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់។ ការងារនេះផ្តល់ឱកាសឱ្យបុគ្គលិកបានយល់ដឹងពីលំហូរពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តនីតិវិធីគយដែលឆ្លងកាត់របៀងសេដ្ឋកិច្ចភាគខាងត្បូង និងភាគខាងជើង។ កំណើននៃអាជីវកម្មអនឡាញបានធ្វើឱ្យឃ្លាំងទំនិញសម្រាប់ចែកចាយ ក្លាយជាកន្លែងការងារដ៏មមាញឹកដែលត្រូវការកម្លាំងពលកម្មជំនាញជាច្រើនផ្នែក។ អាជីពជាអ្នកឯកទេសឡូជីស្ទីកកំពុងត្រូវបានទទួលស្គាល់ថាជាវិជ្ជាជីវៈកម្រិតខ្ពស់ ដែលទាមទារទាំងចំណេះដឹងផ្នែកគ្រប់គ្រង និងសមត្ថភាពដោះស្រាយបញ្ហាចំពោះមុខ។ ការវិនិយោគពីបរទេសលើមជ្ឈមណ្ឌលភស្តុភារកម្មបាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យមន្ត្រីឡូជីស្ទីកខ្មែរត្រូវអភិវឌ្ឍសមត្ថភាពឱ្យទាន់ស្តង់ដារអន្តរជាតិ។ ភារកិច្ចស្នូលរបស់អ្នកគ្រប់គ្រងឃ្លាំងទំនិញគឺការធានានូវតុល្យភាពនៃទំនិញក្នុងស្តុក និងការរៀបចំកន្លែងទុកដាក់ឱ្យមានរបៀបរៀបរយបំផុតដើម្បីងាយស្រួលក្នុងការបញ្ចេញ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឃ្លាំង គឺជាជំនាញបច្ចេកទេសដែលបុគ្គលិកសម័យថ្មីត្រូវតែមានដើម្បីតាមដានទិន្នន័យទំនិញតាមរយៈបច្ចេកវិទ្យាឌីជីថល។ អ្នកកាន់ឃ្លាំងត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់ម៉ាស៊ីនស្កែនបាកូដ និងប្រព័ន្ធ RFID ដើម្បីកាត់បន្ថយកំហុសឆ្គងក្នុងការរាប់ចំនួនទំនិញ។ ការយល់ដឹងអំពីបច្ចេកទេសរៀបចំទំនិញតាមកាលបរិច្ឆេទ គឺជាចំណុចសំខាន់ក្នុងការការពារការខូចខាតទំនិញ ជាពិសេសផលិតផលអាហារ និងឱសថ។ អាជីពជាអ្នកបើកបរឡានលើកទំនិញ ក្នុងឃ្លាំង តម្រូវឱ្យមានការបណ្តុះបណ្តាលត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវបទដ្ឋានសុវត្ថិភាពការងារខ្ពស់បំផុត។ បុគ្គលិកផ្នែកត្រួតពិនិត្យគុណភាពក្នុងឃ្លាំងដើរតួជាអ្នកយាមទ្វារដែលធានាថា រាល់ទំនិញដែលបាននាំចូលមកក្នុងរបៀងសេដ្ឋកិច្ចគឺត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ ការរៀបចំផែនការដាក់ទំនិញក្នុងកុងតឺន័រឱ្យមានប្រសិទ្ធភាព ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនឡូជីស្ទីក។ ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម នៅក្នុងឃ្លាំងទំនិញធំៗ បានកាត់បន្ថយការប្រើកម្លាំងបាយ និងបង្កើនល្បឿននៃសង្វាក់ផលិតកម្ម។ អ្នកគ្រប់គ្រងឃ្លាំងត្រូវមានជំនាញក្នុងការវិភាគទិន្នន័យ ដើម្បីទស្សន៍ទាយពីតម្រូវការទំនិញ និងការរៀបចំទំហំស្តុកឱ្យបានសមស្របតាមរដូវកាល។ ភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធី Excel ឬកម្មវិធីគ្រប់គ្រងទិន្នន័យផ្សេងៗ ជួយឱ្យការរាយការណ៍អំពីស្ថានភាពស្តុកប្រចាំថ្ងៃមានភាពសុក្រឹត និងរហ័ស។ អ្នកឯកទេសខ្សែសង្វាក់ផ្គត់ផ្គង់ ត្រូវសម្របសម្រួលការដឹកជញ្ជូនតាំងពីប្រភពដើមរហូតដល់គោលដៅចុងក្រោយដែលឆ្លងកាត់របៀងសេដ្ឋកិច្ចផ្សេងៗ។ អាជីពនេះតម្រូវឱ្យមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដើម្បីធានាថាទំនិញធ្វើដំណើរបានដោយរលូន។ ការយល់ដឹងស៊ីជម្រៅអំពីលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ គឺជាចំណេះដឹងដាច់ខាតដែលមន្ត្រីឡូជីស្ទីកត្រូវមានដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់។ អ្នករៀបចំការដឹកជញ្ជូន ត្រូវមានសមត្ថភាពក្នុងការចរចាតម្លៃសេវាកម្ម និងការជ្រើសរើសមធ្យោបាយដឹកជញ្ជូនដែលចំណេញបំផុត។ ការរៀបចំឯកសារដឹកជញ្ជូន និងការត្រួតពិនិត្យបញ្ជីវេចខ្ចប់ ត្រូវធ្វើឡើងដោយភាពហ្មត់ចត់ ដើម្បីចៀសវាងការជាប់គាំងទំនិញនៅមាត់ច្រកព្រំដែន។ មន្ត្រីឡូជីស្ទីកត្រូវមានសមត្ថភាពដោះស្រាយបញ្ហានៅពេលមានការយឺតយ៉ាវនៃនាវា ឬការកកស្ទះនៅមាត់ច្រកព្រំដែនដែលប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។ ការតាមដានទំនិញតាមរយៈប្រព័ន្ធ GPS ជួយឱ្យអ្នកដឹកជញ្ជូនអាចផ្តល់ព័ត៌មានជាក់លាក់ដល់អតិថិជនអំពីទីតាំងនៃទំនិញរបស់ពួកគេ។ ជំនាញក្នុងការសម្របសម្រួលជាមួយភ្នាក់ងារគយ ជួយឱ្យការបញ្ចេញទំនិញមានភាពរហ័ស និងកាត់បន្ថយចំណាយមិនផ្លូវការផ្សេងៗ។ ការយល់ដឹងអំពីច្បាប់ដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម គឺជាចំណុចខ្លាំងដែលធ្វើឱ្យមន្ត្រីឡូជីស្ទីកមានតម្លៃខ្លួនខ្ពស់។ ការងារនេះទាមទារឱ្យមានការរៀបចំផែនការបម្រុង ដើម្បីឆ្លើយតបនឹងរាល់ហានិភ័យដែលកើតមានក្នុងកំឡុងពេលដឹកជញ្ជូន។ ការប្រកាន់ខ្ជាប់នូវបទដ្ឋានសុវត្ថិភាព និងសុខភាពការងារ គឺជាកាតព្វកិច្ចចម្បងដែលបុគ្គលិកឃ្លាំងទំនិញទាំងអស់ត្រូវគោរពតាមយ៉ាងម៉ឺងម៉ាត់។ ការស្លៀកពាក់ឯកសណ្ឋានការពារសុវត្ថិភាព ដូចជាមួកការងារ ស្បែកជើងការពារ និងអាវចំណាំងផ្លាត គឺជាការការពារខ្លួនពីគ្រោះថ្នាក់ជាយថាហេតុក្នុងកន្លែងការងារ។ ជាងនេះទៅទៀត ការរៀបចំប្រព័ន្ធការពារអគ្គិភ័យ និងការហ្វឹកហាត់ពន្លត់អគ្គិភ័យក្នុងឃ្លាំង គឺជាចំណែកដែលមិនអាចខ្វះបាននៃវិជ្ជាជីវៈគ្រប់គ្រងឃ្លាំង។ អ្នកកាន់ឃ្លាំងត្រូវមានភាពស្មោះត្រង់ខ្ពស់បំផុត ក្នុងការការពារការបាត់បង់ទំនិញ និងការរក្សានូវតម្លៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រមសីលធម៌នៃការមិនប្រើប្រាស់អំណាចតួនាទីដើម្បីកេងចំណេញពីការបញ្ជាទិញ ឬការដឹកជញ្ជូន ជួយរក្សាកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់បុគ្គលិក។ ការរក្សាបរិស្ថានការងារឱ្យមានអនាម័យ និងការគ្រប់គ្រងសំណល់វេចខ្ចប់ឱ្យបានត្រឹមត្រូវ បង្ហាញពីការទទួលខុសត្រូវចំពោះបរិស្ថាននៃវិស័យឡូជីស្ទីក។ បុគ្គលិកឃ្លាំងត្រូវមានភាពហ្មត់ចត់ក្នុងការត្រួតពិនិត្យទំនិញដែលងាយឆេះ ឬមានជាតិពុល ដើម្បីធានាថាសកម្មភាពទុកដាក់មិនបង្កគ្រោះថ្នាក់ដល់សហគមន៍ជុំវិញ។ ភាពទៀងទាត់ និងការគោរពពេលវេលាគឺជាគ្រឹះនៃជោគជ័យ ព្រោះរាល់ការយឺតយ៉ាវត្រឹមតែប៉ុន្មាននាទីអាចប៉ះពាល់ដល់ខ្សែសង្វាក់ដឹកជញ្ជូនទាំងមូល។ ការរក្សាភាពសម្ងាត់នៃទិន្នន័យអតិថិជន និងព័ត៌មានពាណិជ្ជកម្មរបស់ក្រុមហ៊ុន គឺជាលក្ខខណ្ឌការងារដែលត្រូវអនុវត្តដោយដាច់ខាត។ ជាងជួសជុលគ្រឿងចក្រក្នុងឃ្លាំង ត្រូវធានាថាគ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពល្អជានិច្ច ដើម្បីកុំឱ្យរំខានដល់ប្រតិបត្តិការប្រចាំថ្ងៃ។ អាជីពក្នុងវិស័យឡូជីស្ទីក និងឃ្លាំងទំនិញតាមរបៀងសេដ្ឋកិច្ច ផ្តល់នូវប្រាក់បៀវត្សរ៍ដែលប្រកួតប្រជែង និងមានការដំឡើងតាមបទពិសោធន៍ការងារ។ បុគ្គលិកមានឱកាសទទួលបានការឧបត្ថម្ភបន្ថែមសម្រាប់ការងារវេនយប់ ឬការធ្វើការងារបន្ថែមម៉ោងក្នុងកំឡុងពេលមានតម្រូវការដឹកជញ្ជូនខ្ពស់។ ក្រុមហ៊ុនឡូជីស្ទីកធំៗតែងតែផ្តល់នូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងអត្ថប្រយោជន៍សុខុមាលភាពផ្សេងៗដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ អាជីពនេះផ្តល់ឱកាសឱ្យយុវជនបានរៀនសូត្រពីវប្បធម៌ការងារអន្តរជាតិ តាមរយៈការធ្វើការជាមួយក្រុមហ៊ុននាំចូល-នាំចេញមកពីជុំវិញពិភពលោក។ ការរីកចម្រើនក្នុងអាជីពអាចឈានទៅដល់ការក្លាយជាអ្នកគ្រប់គ្រងប្រតិបត្តិការ ឬអ្នកឯកទេសខ្សែសង្វាក់ផ្គត់ផ្គង់តំបន់។ សម្រាប់អ្នកដែលមានដើមទុន និងបទពិសោធន៍ ពួកគេអាចបើកអាជីវកម្មផ្តល់សេវាឡូជីស្ទីកខ្នាតតូច ឬភ្នាក់ងារបញ្ចេញទំនិញដោយខ្លួនឯង។ វិស័យនេះផ្តល់ស្ថិរភាពការងារយូរអង្វែងបំផុត ដោយសារកម្ពុជាកំពុងពង្រីកសក្តានុពលពាណិជ្ជកម្មរបស់ខ្លួនកាន់តែធំឡើងក្នុងតំបន់អាស៊ាន។ ការបំពេញការងារនៅតាមតំបន់សេដ្ឋកិច្ចពិសេស ជួយឱ្យបុគ្គលិកទទួលបានការស្នាក់នៅ និងអាហារសមរម្យដែលរៀបចំដោយក្រុមហ៊ុន។ ជាងនេះទៅទៀត ការងារក្នុងវិស័យឡូជីស្ទីកជួយអភិវឌ្ឍជំនាញទន់ ដូចជាការដោះស្រាយបញ្ហា និងការចរចាប្រកបដោយប្រសិទ្ធភាព។ ការវិនិយោគលើធនធានមនុស្សក្នុងវិស័យនេះ គឺជាអាទិភាពចម្បងដែលក្រុមហ៊ុនឡូជីស្ទីកកំពុងយកចិត្តទុកដាក់ដើម្បីពង្រឹងការប្រកួតប្រជែង។ បញ្ហាប្រឈមដ៏ធំបំផុតគឺសម្ពាធនៃពេលវេលា ដែលតម្រូវឱ្យបុគ្គលិកត្រូវមានភាពរហ័សរហួនក្នុងការបញ្ចេញទំនិញដើម្បីចៀសវាងការខាតបង់។ ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនតាមសមុទ្រ អាចបង្កជាផលវិបាកដល់ការរៀបចំផែនការថវិការបស់អ្នកគ្រប់គ្រងឡូជីស្ទីក។ ការងារក្នុងឃ្លាំងទំនិញជួនកាលមានភាពនឿយហត់ផ្លូវកាយ ដែលតម្រូវឱ្យបុគ្គលិកមានសុខភាពមាំមួន និងមានកម្លាំងចិត្តខ្ពស់ក្នុងការបំពេញភារកិច្ច។ ភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងការផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្ម តម្រូវឱ្យមន្ត្រីឡូជីស្ទីកត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនជានិច្ច។ ការដោះស្រាយបញ្ហានៅពេលមានទំនិញបាត់បង់ ឬខូចខាតក្នុងកំឡុងពេលដឹកជញ្ជូន ទាមទារឱ្យមានភាពអត់ធ្មត់ និងសមត្ថភាពក្នុងការចរចាសំណង។ យុទ្ធសាស្ត្រជំនះលើបញ្ហាទាំងនេះ គឺការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស និងបង្កើនតម្លាភាពនៃព័ត៌មាន។ ការបណ្តុះបណ្តាលបុគ្គលិកឱ្យចេះការងារពហុជំនាញ ជួយឱ្យប្រតិបត្តិការឃ្លាំងនៅតែរលូនទោះបីជាមានការខ្វះខាតបុគ្គលិកផ្នែកណាមួយក៏ដោយ។ ការពង្រឹងបណ្តាញទំនាក់ទំនងជាមួយភ្នាក់ងារដឹកជញ្ជូននានា ជួយឱ្យមន្ត្រីឡូជីស្ទីកមានជម្រើសច្រើនក្នុងការដោះស្រាយបញ្ហាកកស្ទះទំនិញ។ អ្នកគ្រប់គ្រងត្រូវចេះរៀបចំតុល្យភាពរវាងការងារ និងការសម្រាក ដើម្បីការពារភាពធុញថប់ក្នុងការងារ សម្រាប់បុគ្គលិកក្រោមឱវាទ។ ស្មារតីសហការគ្នាជាក្រុម និងការយល់ចិត្តគ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវជោគជ័យក្នុងវិស័យដែលតឹងតែងនេះ។ នាពេលអនាគត វិស័យឡូជីស្ទីកនៅកម្ពុជានឹងងាកទៅរកការប្រើប្រាស់រថយន្តដឹកទំនិញអគ្គិសនី ដើម្បីកាត់បន្ថយការភាយចេញនូវឧស្ម័នកាបូនិកក្នុងទីក្រុង។ ការប្រើប្រាស់ "ឡូជីស្ទីកឆ្លាតវៃ" ដែលបំពាក់ដោយប្រព័ន្ធ AI នឹងជួយសម្រួលដល់ការរៀបចំផ្លូវដឹកជញ្ជូនឱ្យកាន់តែខ្លី និងចំណេញពេលវេលា។ ឃ្លាំងទំនិញបៃតងដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នឹងក្លាយជាស្តង់ដារថ្មីសម្រាប់ក្រុមហ៊ុនអន្តរជាតិដែលមកវិនិយោគតាមរបៀងសេដ្ឋកិច្ច។ ការតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន នឹងបង្កើតឱ្យមានការងារថ្មីៗផ្នែកគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវដែកដែលជាជម្រើសថ្មី និងចំណេញថ្លៃដើម។ សេវាឡូជីស្ទីកសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន នឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានការងារឃ្លាំងទំនិញឱ្យរីកចម្រើន។ ការបង្កើតឱ្យមាន "មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង" នឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចប្រមូលផ្តុំទំនិញ និងចែកចាយទៅកាន់តំបន់អាស៊ានបានយ៉ាងងាយស្រួល។ បច្ចេកវិទ្យា Blockchain នឹងត្រូវបានយកមកប្រើប្រាស់ដើម្បីធានានូវភាពសុក្រឹតនៃឯកសារដឹកជញ្ជូន និងការទូទាត់ប្រាក់អន្តរជាតិ។ ការងារផ្នែកវិភាគទិន្នន័យឡូជីស្ទីក នឹងក្លាយជាអាជីពដែលមានតម្រូវការខ្ពស់ដើម្បីជួយក្រុមហ៊ុនក្នុងការធ្វើការសម្រេចចិត្ត។ និន្នាការនៃ Reverse Logistics ដែលផ្តោតលើការគ្រប់គ្រងការប្តូរទំនិញ និងការកែច្នៃសំណល់វេចខ្ចប់ នឹងបង្កើតឱកាសការងារថ្មី។ កម្ពុជានឹងមានធនធានមនុស្សកាន់តែសម្បូរបែប ដែលមានសមត្ថភាពដឹកនាំវិស័យឡូជីស្ទីកឱ្យក្លាយជាសសរស្តម្ភសេដ្ឋកិច្ចទី៥ របស់ជាតិ។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តការងារមានប្រព័ន្ធ និងមានលក្ខណៈបច្ចេកទេសខ្ពស់ អាជីពក្នុងវិស័យឃ្លាំងទំនិញ និងឡូជីស្ទីកគឺជាជម្រើសដ៏ល្អ។ ការចាប់ផ្តើមសិក្សាមូលដ្ឋានគ្រឹះនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រើប្រាស់ភាសាអង់គ្លេសពាណិជ្ជកម្ម គឺជាជំហានដំបូងដ៏រឹងមាំដើម្បីចូលក្នុងវិស័យនេះ។ ការអនុវត្តការងារដោយភាពហ្មត់ចត់បំផុត និងការរក្សានូវមនសិការវិជ្ជាជីវៈ នឹងនាំឱ្យអ្នកទទួលបានជោគជ័យ និងការគោរពស្រឡាញ់ពីដៃគូជំនួញ។ ចូរចងចាំថា ភាពជោគជ័យនៃវិស័យពាណិជ្ជកម្មជាតិ គឺពឹងផ្អែកទាំងស្រុងលើប្រសិទ្ធភាពនៃអ្នកធ្វើការក្នុងវិស័យឡូជីស្ទីកដូចជារូបអ្នក។ របៀងសេដ្ឋកិច្ចរបស់កម្ពុជាគឺជាទីកន្លែងដែលឱកាសសម្រាប់យុវជនដែលមានមហិច្ឆតា និងចង់ឃើញមាតុភូមិមានភាពរុងរឿងតាមរយៈការតភ្ជាប់ពាណិជ្ជកម្ម។ ការសហការរវាងបុគ្គលិកផ្នែកឃ្លាំង បុគ្គលិកផ្នែកដឹកជញ្ជូន និងផ្នែករដ្ឋបាល គឺជាគន្លឹះដែលធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពរឹងមាំ។ ការផ្តល់តម្លៃលើភាពត្រឹមត្រូវនៃទិន្នន័យ និងការការពារសុវត្ថិភាពទំនិញ នឹងធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញដែលគ្រប់ក្រុមហ៊ុនចង់បាន។ បុគ្គលិកឡូជីស្ទីកគឺជាវីរបុរសនៅពីក្រោយឆាក ដែលជួយឱ្យរាល់ផលិតផលចាំបាច់បានទៅដល់ដៃប្រជាពលរដ្ឋបានគ្រប់ពេលវេលា និងគ្រប់កន្លែង។ ការវិនិយោគលើចំណេះដឹងបច្ចេកវិទ្យាឌីជីថល គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់អ្នកដែលចង់ឈានជើងចូលក្នុងពិភពឡូជីស្ទីកទំនើប។ សរុបមក អាជីពក្នុងវិស័យឃ្លាំងទំនិញ និងឡូជីស្ទីកតាមបណ្ដោយរបៀងសេដ្ឋកិច្ច គឺជាឆ្អឹងខ្នងដែលជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាបោះជំហានទៅមុខដោយមោទនភាព។